សម្រាប់មុខម្ហូប ត្រីចៀនចួនវិញ សៀងមិនមែនជាគ្រឿងផ្សំ ដែលប្រឡាក់ត្រីនោះទេ ក៏ប៉ុន្តែ សៀងត្រូវបានប្រើប្រាស់ជាទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រីចៀននេះ។ ទឹកជ្រលក់សៀងសម្រាប់ត្រីចៀនចួន ជាទូទៅគេធ្វើវា ដោយយកសៀងមកលាយជាមួយខ្ទឹមសចិញ្ច្រាំ ម្ទេស ស្ករ ទឹកក្រូចឆ្មារ និងទឹកធម្មតា។ គេផ្សំគ្រឿងបែបនេះ ដើម្បីបង្កើតបានជាទឹកជ្រលក់ដែលមានរសជាតិជូរ អែម ប្រៃ ហឹរ និងផ្អែមល្មម ជួយបង្កើនរសជាតិត្រីចៀនឱ្យកាន់តែឆ្ងាញ់។ ទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រីចៀនចួននេះ ភាគច្រើនគេយកទៅចាក់ពីលើត្រី ឬ ដាក់កូនចានក៏បានដែរ តាមចំណូលចិត្តអ្នកទទួលទាន។